អំបុក អាចថាជានំមួយប្រភេទដែលឃើញប្រជាជនខ្មែរពេញនិយមធ្វើរនៅពេលស្រូវចាប់ផ្ដើមទុំ។ ដែលឃើញមានភាគច្រើននៅក្នុងពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប អក់អំបុកសំពះព្រះខែដែលជាបុណ្យប្រពៃណីខ្មែរ។ អំំបុកធ្វើចេញអំពីស្រូវ ដែលទើបនឹងពេញទុំ ដែលតាមជនបទ ភាគច្រើនពួកគេធ្វើបែបនឹងរៀងរាល់ឆ្នាំ។ របៀបធ្វើគឺយកស្រូវដែលទុំ បន្ទាប់ពីច្រូតកាត់ហើយភ្លាមៗ មកបោក ឬបែនដើម្បីបានគ្រាប់ស្រូវ។ បន្ទាប់មកលីងគ្រាប់ស្រូវឱ្យវាឆ្អិន កាលណាវាឆ្អិន វានឹងផ្ទុះបែក។ រួចយកមកបុកក្នុងត្បាល់ឈើ ដែលធំ រហូតដល់វាបែកចេញពិសំបករបស់វា។ ចុងក្រោយយកអំបុកនោះមកអុំ ឬធ្វើឱ្យសំបកដែលបែកនោះចេញ ទុកតែសាច់អំបុកតែប៉ុណ្ណោះ។ អំបុកមានរសជាតិឆ្ងាញ់បំផុត នៅពេលហូបជាមួយចេកទុំ ព្រោះការរួមបញ្ចូលគ្នានៃរសជាតិផ្អែមទន់របស់ចេកទុំ និងរសជាតិសាបបស់អំបុក ធ្វើឱ្យមានរសជាតិឆ្ងាញ។ អាចយកអំបុកទៅបុកជាមួយសាច់ដូងកោស ដែលមានក្លិនឈ្ងុយ និងរសជាតិផ្អែម ដោយបន្ថែមខ្ទិះដូងបន្តិច នឹងធ្វើឱ្យអំបុកកាន់តែឈ្ងុយឆ្ងាញ់។ ម្យ៉ាងទៀតអំបុកគេអាចយកទៅបំពងទៀតផងដែលយកចេកទុំដាក់ខាងក្នុង និងអំបុកខាងក្រៅ។ អំបុកគេអាចទៅសែនជាពិសេសថ្ងៃបុណ្យអំទូកបណ្តែតប្រទីប អក់អំបុក សំពះព្រះខែ ។ អាចហូបជាមួយនឹងទឹកដូងប៉ុន្តែមិនសូវមានអ្នកចូលចិត្តការហូបបែបនិង។